ធូបក្រអូប គឺជាវត្ថុមួយដែលងាយឆេះ ត្រូវបានផលិតឡើងដោយមានគោលបំណងបញ្ចេញក្លិនក្រអូបតាមរយៈផ្សែង នៅពេលវាត្រូវបានដុត។" ធូបត្រូវបានប្រើប្រាស់ជាយូរយារ ក្នុងពិធីសាសនា ពិធីបុណ្យប្រពៃណី ការធ្វើសមាធិ និងសម្រាប់បង្កើតបរិយាកាសស្ងប់ស្ងាត់ ឬបន្សុទ្ធខ្យល់ឱ្យមានក្លិនក្រអូប។ ជាទូទៅធូបក្រអូបត្រូវបានផលិតឡើងពីការលាយបញ្ចូលគ្នានៃគ្រឿងផ្សំធម្មជាតិជាច្រើនប្រភេទដែលធ្វើឲ្យធូបមានក្លិនផ្សេងៗគ្នាតម្រូវការ។ ជាធម្មតាគេយកម្សៅសំបកឈើ ដូចជា ម្សៅសំបកឈើ សម្រាប់ធ្វើធូប ដែលមានសារធាតុស្អិតធម្មជាតិ ជួយឱ្យធូបជាប់គ្នា និងឆេះជាបន្តបន្ទាប់។ ធូបក្រអូបត្រូវបានផលិតដោយប្រើសារធាតុក្លិនក្រអូប ដែលមានតួនាទីសម្រាប់ផ្តល់ក្លិនពិសេសៗជាច្រើនប្រភេទ។ ចំពោះប្រភេទក្លិនអាចជាម្សៅឈើក្រអូប ម្សៅផ្កាស្ងួត គ្រឿងទេស ជ័រឈើនិងប្រេងសំខាន់ៗ។ ម្យ៉ាងធូបក្រអូបត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើនរបស់ប្រជាជនខ្មែរ ហើយជាទូទៅប្រើជារៀងរាល់ថ្ងៃសីល។ ការប្រើធូបក្នុងព្រះពុទ្ធសាសនា ការគោរពដូនតា ពិធីសែនព្រេន ការបួងសួង និងពិធីបុណ្យផ្សេងៗដែល ផ្សែងធូបត្រូវបានគេជឿថាជាស្ពានភ្ជាប់រវាងមនុស្ស និងអាទិទេព ឬវិញ្ញាណក្ខន្ធ។ ការធ្វើសមាធិ និងការបន្ធូរអារម្មណ៍ ក្លិនក្រអូបធូបជួយបង្កើតបរិយាកាសស្ងប់ស្ងាត់ បន្ធូរភាពតានតឹង និងជួយឱ្យចិត្តបានផ្ចង់អារម្មណ៍។ ជួយបន្សុទ្ធខ្យល់ និងការបំបាត់ក្លិនមិនល្អដោយ ធូបអាចជួយបំបាត់ក្លិនមិនល្អក្នុងផ្ទះ និងបន្សល់ទុកនូវក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ជាទូទៅ ធូបមានទម្រង់ជាច្រើន និងជាច្រើនប្រភេទដែលឃើញមានប្រើប្រាស់ក្នុងសង្គមខ្មែរសព្វថ្ងៃ ។ ធូបធម្មតា ជាប្រភេទពេញនិយមបំផុត ដែលមានម្សៅធូបរុំព័ទ្ធជុំវិញស្នូលឈើស្តើងមួយ។ ធូបកោណ មានរូបរាងដូចកោណតូចៗ ងាយស្រួលដុតដោយមិនបាច់មានស្នូល។ ធូបរង្វង់ មានរូបរាងមូលរង្វង់ ដែលអាចឆេះបានយូរជាងធូបធម្មតា។ ម៉្យាងទៀតធូបម្សៅ ជាម្សៅធូបសុទ្ធដែលអាចដុតដោយផ្ទាល់លើធ្យូងក្តៅ។ ធូបមួយចំនួនត្រូវបានផលិតឡើងយ៉ាងស្រស់ស្អាត ដើម្បីប្រើជាគ្រឿងលម្អ និងជួយឲ្យកាន់តែស្រស់ស្អាត។ ចំពោះការធ្វើធូបក្រអូបគឺពុំមែនជារឿងពិបាកនោះទេហើយវាអនុញ្ញាតឱ្យអ្នកបង្កើតធូបដែលមានក្លិនក្រអូបសម្រាប់ប្រើប្រាស់ ឬសម្រាប់គោលបំណងសាសនា។ សម្រាប់គ្រឿងផ្សំដំបូងក្នុងការធ្វើ គឺម្សៅសំបកឈើ សំបកឈើម៉ាក់ខាង ដែលម្សៅនេះដើរតួជាសារធាតុស្អិតធម្មជាតិរុំខាងក្រៅ។ អ្នកក៏អាចប្រើម្សៅ ឈើចន្ទន៍ក្រអូប ឬ ឈើអាកាវបានផងដែរ ដែលងាយនិងឆេះបានល្អ។ យើងយកម្សៅឈើ លាយជាម្សៅផ្កាដែលមានក្លិនដោយប្រើប្រាស់ទឺកស្អាតដើម្បីឲ្យក្លាយជាល្បាយសម្រាប់ផលិតធូប។ ចំណែកឧបករណ៍ក្នុងការធ្វើធូបមានជាច្រើនផងដែរដូចជាចានធំសម្រាប់លាយឧបករណ៍ច្រោះម្សៅ បន្ទះក្តាររាបស្មើ ឬតុស្អាតសម្រាប់រមៀលធូប ឧបករណ៍សម្រាប់កាត់ កន្លែងហាលធូបដែលមានខ្យល់ចេញចូលល្អ។ រីឯការរៀបចំគ្រឿងផ្សំស្ងួត ត្រូវថ្លឹង និងវាស់បរិមាណម្សៅសំបកឈើនិងម្សៅក្លិនធម្មជាតិដែលអ្នកចង់ប្រើ។ ដោយសមាមាត្រទូទៅគឺម្សៅសំបកឈើ ៧០ ទៅ ៨០% និង ម្សៅក្លិនធម្មជាតិ ២០ ទៅ ៣០%។ សម្រាប់ធូបផ្កាប្រើម្សៅសំបកឈើម៉ាក់ខាង ៧០% និងម្សៅផ្កាម្លិះ ឬ កុលាប ៣០%។ ការច្រោះម្សៅទាំងអស់តាមរយៈឧបករណ៍ច្រោះឱ្យបានល្អិតល្អន់ជួយកម្ចាត់កាកសំណល់ធំៗ និងធ្វើឱ្យម្សៅមានភាពម៉ដ្ឋស្មើគ្នាដែល នឹងធ្វើឱ្យធូបឆេះបានល្អ។ យកម្សៅទាំងអស់ដាក់ចូលក្នុងចានធំមួយ រួចប្រើដៃលាយច្របល់ឱ្យសព្វល្អតែត្រូវប្រាកដថាគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាបានត្រឹមត្រួវ។ ចំពោះការលាយជាមួយទឹក និងច្របាច់ម្សៅដោយបន្ថែមទឹកបន្តិចម្តងៗទៅក្នុងល្បាយម្សៅស្ងួត ដោយប្រើដៃច្របាច់លាយឱ្យសព្វ។ ដំបូងរៀបចំស្នូលឈើធូបដែលបានត្រៀមទុកដែលជាធម្មតាមានទំហំតូច និងស្តើង។ បន្ទាប់យកម្សៅបន្តិចមកច្របាច់ រួចសាកល្បងរមៀលវាឱ្យវែង ប្រសិនបើវាបាក់ឬមិនជាប់គ្នា មានន័យថាម្សៅស្ងួតពេក ត្រូវបន្ថែមទឹកនិងបើរាវពេក ត្រូវបន្ថែមម្សៅសំបកឈើ។ ច្របាច់ម្សៅឱ្យយូរនិងខ្លាំងរហូតទាល់តែវាមានសភាពទន់ ស្អិតដែលអាចច្របាច់ជាដុំបានដោយមិនបែក។ ចំពោះការធ្វើរូបរាងធូបនៅពេលដែលម្សៅបានច្របាច់ចូលគ្នាបានល្អហើយ អ្នកអាចចាប់ផ្តើមធ្វើរូបរាងធូបតាមប្រភេទដែលអ្នកចង់បាន។ របៀបធ្វើធូបធម្មតាប្រភេទធូបនេះពេញនិយមបំផុតដែលមានស្នូលឈើនៅចំកណ្ដាលមានល្បាយធូបរុំនៅខាងក្រៅ។ បន្ទាប់យកម្សៅធូបដែលបានលាយរួចមកច្របាច់ឱ្យណែនជាដុំតូចល្មម។ ដោយដាក់ឈើស្នូលនៅលើបាតដៃ រួចយកម្សៅធូបមកដាក់លើស្នូល ហើយរមៀលចុះឡើងដោយថ្នមៗដើម្បីឱ្យម្សៅធូបរុំព័ទ្ធជុំវិញស្នូល។ ម្យ៉ាងទៀតត្រូវប្រាកដថាម្សៅធូបស្អិតជាប់នឹងស្នូលបានល្អ និងមានកម្រាស់ស្មើគ្នា។ រៀបចំក្បាលធូបប្រហែល ១ ទៅ ២ សង់ទីម៉ែត្រឱ្យនៅទទេ ដើម្បីងាយស្រួលកាន់ និងដោត។ ចុងក្រោយកែសម្រួលទំហំ បើចាំបាច់ អ្នកអាចប្រើឧបករណ៍កាត់ ឬដៃដើម្បីកែសម្រួលប្រវែង និងកម្រាស់ធូបឱ្យបានតាមដែលអ្នកចង់បាន។ របៀបធ្វើធូបកោណ ធូបប្រភេទនេះមានរូបរាងដូចកោណតូចៗ ងាយស្រួលដុត និងមិនបាច់ប្រើស្នូល។ ដំបូងយកម្សៅធូបដែលបានលាយរួចមកច្របាច់ឱ្យណែនជាដុំតូចៗ។ បន្ទាប់មកដាក់ដុំម្សៅនៅលើបាតដៃ ឬលើបន្ទះក្តាររាបស្មើ រួចប្រើម្រាមដៃច្របាច់ ឬដាក់ពុម្ពវាឱ្យទៅជារាងកោណមូលៗ។ ដោយត្រូវប្រាកដថាបាតកោណរាបស្មើ ដើម្បីឱ្យវាអាចឈរបាន។ ចុងបញ្ជប់ធ្វើឱ្យរលោងដោយប្រើម្រាមដៃជ្រលក់ទឹកបន្តិចមកលុបថ្នមៗលើផ្ទៃកោណដើម្បីឱ្យវាមានសភាពរលោងនិងស្រស់ស្អាត។ សម្រាប់ របៀបធ្វើធូបរង្វង់ ធូបប្រភេទនេះមានរូបរាងមូលរង្វង់ ដែលអាចឆេះបានយូរ។ មុនដំបូងរយកម្សៅធូបដែលបានលាយរួចមកច្របាច់ឱ្យណែនរួចរមៀលវាឱ្យទៅជាសរសៃវែងៗដែលមានកម្រាស់ប្រហែល ៣ ទៅ ៥ មីលីម៉ែត្រ។ បន្ទាប់ចាប់ផ្តើមពីចុងម្ខាងនៃសរសៃ រួចក្រឡុកវាជារង្វង់មូលៗចូលក្នុងដូចជារមៀលខ្យង។ ក្រោយមក ដាក់ធូបរង្វង់ ដែលបានធ្វើរួចនៅលើផ្ទៃរាបស្មើ ដើម្បីរក្សារូបរាង។ ម្យ៉ាងការហាលធូបរៀបធូបដែលបានធ្វើរួចនៅលើបន្ទះក្តារ ឬកន្លែងហាលធូបដែលស្អាត និងមានខ្យល់ចេញចូលល្អ។ ដោយត្រូវប្រាកដថាធូបមិននៅជាប់គ្នា ដើម្បីឱ្យវាអាចស្ងួតបានស្មើគ្នា។ ចំណែកទីតាំងហាលធូបនៅកន្លែងត្រជាក់ ស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យដោយផ្ទាល់ ឬកន្លែងដែលមានសំណើមខ្ពស់។ ជៀសវៀងពន្លឺព្រះអាទិត្យខ្លាំងពេកអាចបណ្តាលឱ្យធូបប្រេះ ឬបាត់បង់ក្លិន។ ដំណើរការហាលអាចចំណាយពេលពី ៣ ទៅ ៧ ថ្ងៃ ឬច្រើនជាងនេះ អាស្រ័យលើទំហំធូប សំណើមក្នុងខ្យល់ និងសីតុណ្ហភាព។ ធូបដែលស្ងួតល្អនឹងមានសភាពរឹង មិនស្អិត ហើយនៅពេលបំបាក់នឹងឮសូរសម្លេងនៃការបាក់។ រីឯការទុកដាក់ធូបនៅពេលធូបស្ងួតល្អហើយវេចខ្ចប់វាភ្លាមៗក្នុងថង់ប្លាស្ទិកបិទជិត ឬធុងខ្យល់ដើម្បីរក្សាក្លិនក្រអូប និងការពារកុំឱ្យធូបស្រូបយកសំណើមពីបរិយាកាសវិញ។ សរុបមកការធ្វើធូប គឺជាសិល្បៈដ៏រីករាយមួយ ដែលអនុញ្ញាតឱ្យអ្នកបង្កើតក្លិនក្រអូបនិងប្រើប្រាស់ធូបដែលមានគុណភាពល្អសម្រាប់គ្រប់គោលបំណង។